កាលពីសម័យមុន ទំនាក់ទំនងរវាងអ្នករស់នៅក្នុងភូមិជាមួយគ្នាមានភាពស៊ីជម្រៅ និងពោរពេញដោយអត្ថន័យបំផុត។ មនុស្សម្នាក់ៗតែងតែស្គាល់ឈ្មោះបងប្អូន និងវង្សត្រកូលរបស់អ្នកជិតខាងទាំងអស់ ហាក់ដូចជាសមាជិកក្នុងគ្រួសារតែមួយ។ ទោះបីជាមិនមែនជាសាច់ឈាមបង្កើតក៏ដោយ ប៉ុន្តែការស្រឡាញ់រាប់អានគ្នា គឺមានភាពស្មោះត្រង់ និងកក់ក្តៅខ្លាំងណាស់។ រាល់ពេលមានកម្មវិធីបុណ្យទាន ឬការងារសង់ផ្ទះសម្បែង មនុស្សម្នាក់ៗតែងតែមកជួយជាកម្លាំងដោយទឹកមុខរីករាយ។ ពួកគាត់ជួយគ្នាទៅវិញទៅមកដោយមិនគិតពីផលតបស្នង ឬប្រាក់កម្រៃអ្វីទាំងអស់ គឺធ្វើឡើងចេញពីទឹកចិត្តសាមគ្គី។ ស្មារតីជួយគ្នានៅក្នុងគ្រាលំបាក បានក្លាយជាវប្បធម៌ដ៏ល្អផូរផង់ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យ។ នៅពេលស្លម្ហូបឆ្ងាញ់ៗម្ដងៗ ម្នាក់ៗមិនដែលភ្លេចដួសចែកជូនអ្នកជិតខាងជុំវិញផ្ទះឱ្យបានភ្លក់រសជាតិជាមួយគ្នាឡើយ។ ការចែករំលែកអាហារតិចតួចនេះហើយ ដែលជាស្ពានចម្លងនូវសេចក្តីស្រឡាញ់ និងការយោគយល់គ្នាយ៉ាងជិតស្និទ្ធបំផុត។ ទំនៀមទម្លាប់នៃការហុចចានសម្លឱ្យគ្នាទៅវិញទៅមក បានធ្វើឱ្យទំនាក់ទំនងអ្នកជិតខាងកាន់តែមានភាពស្អិតរមួត។ បន្ទាប់ពីសម្រាកពីការងារស្រែចម្ការ មនុស្សចាស់ៗច្រើនតែមកជួបជុំគ្នាអង្គុយជជែកលេងនៅក្រោមដើមឈើធំៗ។ ការពិភាក្សាគ្នាពីបញ្ហាសុខទុក្ខក្នុងសហគមន៍នៅពេលល្ងាចបង្កើតបានជាបរិយាកាសដ៏មានសេចក្តីសុខ និងស្និទ្ធស្នាល។ សំឡេងសើចសប្បាយ និងការចែករំលែកបទពិសោធន៍ជីវិតរវាងគ្នានិងគ្នា ធ្វើឱ្យភាពហត់នឿយទាំងឡាយរលាយបាត់អស់។ សីលធម៌នៃការទុកចិត្តគ្នាមានកម្រិតខ្ពស់ណាស់ រហូតដល់ម្ចាស់ផ្ទះហ៊ានចេញទៅក្រៅដោយមិនចាំបាច់ចាក់សោទ្វារ។ អ្នកជិតខាងប្រៀបដូចជាភ្នែកជាច្រមុះដែលតែងតែជួយមើលការខុសត្រូវផ្ទះសម្បែង និងទ្រព្យសម្បត្តិឱ្យគ្នាទៅវិញទៅមក។ ភាពស្មោះត្រង់ និងការមិនចង់បានរបស់ទ្រព្យអ្នកដទៃ បានធ្វើឱ្យសង្គមគ្រានោះរស់នៅដោយគ្មានការភ័យខ្លាចអ្វីឡើយ។ កុមារតូចៗនៅក្នុងភូមិតែងតែដើរហៅគ្នាទៅលេងល្បែងប្រជាប្រិយជុំគ្នាជាក្រុមធំៗនៅតាមវាលស្រែ ឬទីធ្លាវត្ត។ ចំណងមិត្តភាពដែលកើតចេញពីការលេងជាមួយគ្នាតាំងពីក្មេង បានបន្តរហូតដល់ពួកគេធំដឹងក្តីពេញវ័យ។ ក្មេងៗកាលពីមុនរៀនរស់នៅជាក្រុម ចេះចែករំលែក និងចេះអត់ឱនឱ្យគ្នាទៅវិញទៅមកតាមរយៈការលេងកម្សាន្តទាំងនោះ។ ការគោរពចាស់ទុំ គឺជាច្បាប់មិនអាចខ្វះបាន ដោយក្មេងៗតែងតែលើកដៃសំពះរាក់ទាក់មនុស្សចាស់គ្រប់គ្នានៅពេលដែលជួប។ ពួកគាត់មិនត្រឹមតែគោរពឪពុកម្តាយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជឿស្តាប់ពាក្យទូន្មានរបស់ចាស់ទុំក្នុងភូមិផងដែរ។ សីលធម៌នៃការចេះដឹងគុណ និងការឱ្យតម្លៃលើមនុស្សចាស់ បានធ្វើឱ្យសង្គមខ្មែរយើងមានរបៀបរៀបរយល្អណាស់។ រាល់ព័ត៌មានផ្សេងៗត្រូវបានផ្សព្វផ្សាយតាមរយៈការដើរប្រាប់ពីផ្ទះមួយទៅផ្ទះមួយ ដោយមិនត្រូវការឧបករណ៍ទំនើប។ ការជួបនិយាយគ្នាផ្ទាល់មាត់បែបនេះ មើលទៅមានភាពរស់រវើក និងមានភាពកក់ក្តៅជាងការផ្ញើសារតាមរយៈបច្ចេកវិទ្យា។ រាល់ការណាត់ជួបធ្វើការងាររួមគ្នា តែងតែត្រូវបានសម្រេចតាមរយៈការពិភាក្សាគ្នាដោយផ្ទាល់នៅមុខផ្ទះម្នាក់ៗ។ នៅពេលមានការយល់ច្រឡំ ឬជម្លោះកើតឡើង មនុស្សចាស់ក្នុងភូមិតែងតែចេញមុខជួយសម្រុះសម្រួលដោយសន្តិវិធី។ ការអធ្យាស្រ័យឱ្យគ្នា គឺជាគោលការណ៍សំខាន់បំផុត ដែលជួយឱ្យអ្នកនៅក្នុងសង្កាត់អាចរស់នៅជាមួយគ្នាបានសុខសាន្ត។ ពួកគាត់យល់ថាការឈ្លោះប្រកែកគ្នាជារឿងខាតបង់ ដូច្នេះការចេះអត់ឱនឱ្យគ្នា គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ទាំងអស់គ្នា។ ពិធីបុណ្យទានតាមវត្តអារាម គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ការជួបជុំគ្នាពង្រឹងសាមគ្គីភាព និងជំនឿសាសនា។ ការទៅវត្តរួមគ្នាធ្វើឱ្យមនុស្សម្នាក់ៗមានចិត្តជ្រះថ្លា និងចេះស្រឡាញ់រាប់អានគ្នាខ្លាំងជាងមុនតាមរយៈធម៌ព្រះ។ សកម្មភាពសាសនាទាំងនេះ បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចងភ្ជាប់ចិត្តមនុស្សឱ្យនៅជាប់ជាមួយគ្នា។ សេចក្តីស្រឡាញ់ដែលផ្ដើមចេញពីភាពស្មោះត្រង់ ធ្វើឱ្យមនុស្សម្នាក់ៗហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសហគមន៍។ ផ្ទះនីមួយៗកាលពីមុនមិនមានរបងថ្មខ្ពស់ៗបិទបាំងជិតឈឹងនោះទេ គឺមានត្រឹមតែរបងឫស្សីឬរបងដើមឈើទាបៗប៉ុណ្ណោះ។ ការមើលឃើញមុខគ្នាជារៀងរាល់ថ្ងៃ បានបង្កើតឱ្យមានទម្លាប់សួរសុខទុក្ខគ្នាដោយភាពរួសរាយរាក់ទាក់បំផុត។ នៅពេលមានសមាជិកគ្រួសារណាម្នាក់ធ្លាក់ខ្លួនឈឺ អ្នកជិតខាងតែងតែរត់មកសួរនាំ និងជួយរកថ្នាំសង្កូវជានិច្ច។ ទឹកចិត្តដ៏ល្អប្រពៃនេះ បានធ្វើឱ្យអ្នកជំងឺមានកម្លាំងចិត្ត និងឆាប់ជាសះស្បើយពីជំងឺដ្បិតមានអ្នកជួយលើកទឹកចិត្ត។ យុវជនក្នុងភូមិតែងតែចងក្រងជាក្រុម ដើម្បីជួយធ្វើការងារធ្ងន់ៗជូនចាស់ជរាដែលគ្មានកូនចៅនៅក្បែរមើលថែ។ ស្មារតីលះបង់ និងការចេះជួយគ្នានេះ គឺជាមេរៀនជីវិតដ៏មានតម្លៃដែលយុវជនជំនាន់មុនបានរៀនសូត្រពីគ្នា។ រដូវច្រូតកាត់ គឺជាពេលវេលាដែលសប្បាយបំផុត ព្រោះអ្នកភូមិបានចុះទៅជួយច្រូតកាត់ឱ្យគ្នាទៅវិញទៅមកតាមវេនរៀងៗខ្លួន។ សំឡេងចម្រៀង និងការនិយាយលេងសើចតាមវាលស្រែ បានធ្វើឱ្យការងារដែលធ្ងន់ក្លាយជាស្រាល និងមានភាពរីករាយ។ ការដោះដូរកម្លាំងពលកម្មនេះ បានបង្ហាញពីកម្លាំងសាមគ្គីភាពដ៏អស្ចារ្យរបស់ប្រជាជនខ្មែរយើងតាំងពីដើមមក។ ក្មេងៗចូលចិត្តអង្គុយស្តាប់ចាស់ៗនិយាយរឿងនិទាន ឬរឿងព្រេងបុរាណនៅពេលយប់ដែលមានពន្លឺព្រះច័ន្ទថ្លាយង់។ មេរៀនអប់រំតាមរយៈរឿងនិទានទាំងនោះ បានជួយបណ្ដុះស្មារតីសីលធម៌ និងការស្រឡាញ់ជាតិមាតុភូមិដល់ក្មេងៗ។ ទំនាក់ទំនងរវាងចាស់និងក្មេងមានភាពចុះសម្រុងគ្នាខ្លាំងណាស់ តាមរយៈការផ្ទេរចំណេះដឹង និងបទពិសោធន៍ជីវិត។ រាល់កម្មវិធីបង្កក់កូន ឬមង្គលការ គឺម្ចាស់ផ្ទះមិនចាំបាច់ជួលអ្នកចម្អិនម្ហូបនោះទេ ព្រោះអ្នកជិតខាងសុទ្ធតែមកជួយ។ ការរៀបចំតុការ និងការចម្អិនអាហារធ្វើឡើងដោយទឹកចិត្តរីករាយ និងការសហការគ្នាបានយ៉ាងល្អឥតខ្ចោះបំផុត។ ភាពស្និទ្ធស្នាលបែបនេះបានធ្វើឱ្យម្ចាស់ដើមការមានភាពកក់ក្តៅ និងកាត់បន្ថយការចំណាយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ មនោសញ្ចេតនាដែលកើតចេញពីការរស់នៅក្បែរគ្នា បានក្លាយជាខ្សែចំណងដែលមិនអាចកាត់ផ្តាច់បានដោយងាយឡើយ។ ទោះបីជាមានការលំបាកផ្នែកជីវភាពយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែមានស្នាមញញឹម និងការចែករំលែកជានិច្ច។ សង្គមកាលពីមុនមានភាពស្ងប់សុខ ព្រោះមនុស្សម្នាក់ៗចេះឱ្យតម្លៃគ្នា និងមិនមានការប្រកួតប្រជែងឈ្នះចាញ់អ្វីឡើយ។ ការរស់នៅដោយមានសីលធម៌ និងការយោគយល់គ្នា គឺជាគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខនៅក្នុងសហគមន៍ទាំងមូល។ ទម្លាប់នៃការទុកដាក់របស់របរប្រើប្រាស់រួមគ្នា បានបង្ហាញពីការជឿជាក់ និងការមិនមានចិត្តកំណាញ់រវាងគ្នា។ អ្នកភូមិតែងតែខ្ចីសម្ភារៈប្រើប្រាស់ពីគ្នាទៅវិញទៅមកដោយមិនមានការរអ៊ូរទាំ ឬការស្ដាយស្រណោះអ្វីទាំងអស់។ ការយល់ដឹងពីទុក្ខធុរៈរបស់គ្នាទៅវិញទៅមក គឺជាចំណុចស្នូលដែលធ្វើឱ្យទំនាក់ទំនងក្នុងភូមិកាន់តែរឹងមាំ។ នៅពេលមានគ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិកើតឡើង អ្នកភូមិទាំងអស់នឹងរត់មកជួយសង្គ្រោះគ្នាភ្លាមៗតែម្ដង។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីទឹកចិត្តមនុស្សធម៌ និងការស្រឡាញ់ជីវិតមនុស្សជាតិដែលរស់នៅជុំវិញខ្លួន។ វប្បធម៌នៃការសួរសុខទុក្ខ និងការយកចិត្តទុកដាក់លើគ្នា បានក្លាយជាមរតកដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន។ ការរស់នៅក្នុងភូមិកាលពីមុន ប្រៀបដូចជាការរស់នៅក្នុងមហាក្រុមគ្រួសារមួយដែលពោរពេញដោយក្តីស្រឡាញ់។ មនុស្សម្នាក់ៗមិនដែលរស់នៅដាច់ដោយឡែកពីគេនោះទេ គឺតែងតែមានការពាក់ព័ន្ធ និងជួយជ្រោមជ្រែងគ្នាជានិច្ច។ ភាពកក់ក្តៅដែលទទួលបានពីអ្នកជិតខាង បានជួយកាត់បន្ថយភាពឯកោ និងបង្កើននូវក្តីសង្ឃឹមក្នុងជីវិតរស់នៅ។ ក្មេងៗចេះគោរពកោតខ្លាចចាស់ទុំ ដែលជាកត្តាជួយទប់ស្កាត់មិនឱ្យមានសកម្មភាពមិនសមរម្យណាមួយកើតឡើង។ ដំបូន្មានរបស់លោកតា លោកយាយ គឺជាពន្លឺបំភ្លឺផ្លូវសម្រាប់យុវជនជំនាន់ក្រោយឱ្យដើរលើផ្លូវដែលត្រឹមត្រូវ។ ការរួមរស់ជាមួយគ្នាដោយសន្តិវិធី បានធ្វើឱ្យភូមិឃុំនីមួយៗក្លាយជាកន្លែងដែលគួរឱ្យចង់រស់នៅបំផុតសម្រាប់មនុស្ស។ សាមគ្គីភាពជាកម្លាំងដែលមិនអាចបំបែកបាន និងជាខែលការពារសហគមន៍ពីបញ្ហាប្រឈមនានាដែលកើតមានឡើង។ ការចែករំលែកចំណេះដឹងពីការដាំដុះ និងការប្រកបរបរចិញ្ចឹមជីវិត បានធ្វើឱ្យជីវភាពអ្នកភូមិមានភាពល្អប្រសើរ។ ពួកគាត់តែងតែបង្រៀនគ្នាពីបច្ចេកទេសផ្សេងៗដោយមិនលាក់លៀម ដើម្បីឱ្យគ្រប់គ្នាអាចរស់នៅបានសមរម្យ។ ទឹកចិត្តទូលាយ និងការមិនចេះច្រណែនគ្នា គឺជាគុណសម្បត្តិដ៏វិសេសវិសាលរបស់មនុស្សខ្មែរយើងកាលពីសម័យដើម។ ការប្រាស្រ័យទាក់ទងគ្នាដោយពាក្យសម្ដីទន់ភ្លន់ និងការគោរពគ្នាបានបង្កើតឱ្យមានបរិយាកាសដ៏មានសុភមង្គល។ សូម្បីតែការដើរកម្សាន្តទៅវត្តឆ្ងាយៗ ក៏អ្នកភូមិជួលឡាន ឬដើរទៅជាមួយគ្នាជាហ្វូងមើលទៅគួរឱ្យសប្បាយចិត្តណាស់។ ការរួមសុខរួមទុក្ខជាមួយគ្នា បានធ្វើឱ្យទំនាក់ទំនងរវាងអ្នកជិតខាងមានភាពជ្រាលជ្រៅជាងមិត្តភក្តិធម្មតាទៅទៀត។ សីលធម៌នៃការដឹងគុណចំពោះអ្នកដែលធ្លាប់ជួយខ្លួន គឺជាអ្វីដែលមនុស្សកាលពីមុនតែងតែប្រកាន់ខ្ជាប់ជានិច្ច។ នៅពេលបានសម្រេចជោគជ័យអ្វីមួយ ពួកគាត់តែងតែនឹកឃើញដល់អ្នកដែលបានជួយជ្រោមជ្រែងខ្លួនកាលពីមុនមក។ ភាពកតញ្ញូដឹងគុណនេះហើយ ដែលធ្វើឱ្យសង្គមខ្មែរយើងមានភាពរឹងមាំ និងមានតម្លៃជាសកលរហូតមកដល់បច្ចុប្បន្ន។ ការរស់នៅដោយមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការចូលរួមក្នុងសង្គម បានធ្វើឱ្យជីវិតមានន័យកាន់តែខ្លាំង។ រាល់ការជួបជុំគ្នាម្ដងៗ តែងតែមានការរៀបចំចំណីអាហារតិចតួច ដើម្បីទទួលទានជុំគ្នាដោយភាពរីករាយបំផុត។ ភាពសាមញ្ញនៃការរស់នៅ និងការមិនសូវខ្វល់ខ្វាយពីសម្ភារៈនិយម បានធ្វើឱ្យចិត្តមនុស្សមានភាពស្ងប់ស្ងាត់ល្អ។ ទំនាក់ទំនងដែលគ្មានការលាក់ពុត បានធ្វើឱ្យមនុស្សម្នាក់ៗអាចបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនចេញមកក្រៅបាន។ ការយល់ចិត្តគ្នាដោយមិនបាច់និយាយ គឺជាកម្រិតខ្ពស់នៃទំនាក់ទំនងដែលមនុស្សកាលពីមុនអាចធ្វើបានយ៉ាងល្អ។ ពួកគាត់តែងតែដឹងថា អ្នកជិតខាងកំពុងជួបការលំបាកអ្វី ហើយរិះរកវិធីជួយដោយមិនឱ្យម្ចាស់ខ្លួនមានការអៀនខ្មាស។ ការរក្សាមុខមាត់ឱ្យគ្នាទៅវិញទៅមក គឺជាចំណុចសំខាន់មួយទៀតដែលជួយរក្សាសន្តិភាពនៅក្នុងសង្កាត់បានយូរអង្វែង។ សកម្មភាពជួយគ្នាក្នុងពិធីបុណ្យភូមិ បានបង្ហាញពីភាពស្វាហាប់ និងភាពជាម្ចាស់ការលើសហគមន៍។ ភាពស្រស់បំព្រងនៃវប្បធម៌ខ្មែរ គឺស្តែងចេញតាមរយៈការរួបរួមគ្នានៅក្នុងគ្រប់សកម្មភាពសង្គមដែលបានរៀបចំឡើង។ ការរស់នៅតាមបែបប្រពៃណី បានបង្រៀនឱ្យមនុស្សចេះស្រឡាញ់ធម្មជាតិ និងការការពារបរិស្ថានជុំវិញផ្ទះសម្បែង។ ភូមិដែលមានភាពស្អាតបាត និងមានរបៀបរៀបរយ ព្រោះអ្នកភូមិចេះជួយសម្អាតទីធ្លាសាធារណៈរួមគ្នាជារៀងរាល់ថ្ងៃ។ ស្មារតីសហគមន៍នេះ បានជួយឱ្យក្មេងជំនាន់ក្រោយចេះស្រឡាញ់ទឹកដី និងការថែរក្សាសម្បត្តិវប្បធម៌របស់ជាតិ។ ទំនាក់ទំនងក្នុងភូមិកាលពីមុន គឺជាគំរូដ៏ល្អសម្រាប់ឱ្យយុវជនសម័យបច្ចុប្បន្នយកទៅអនុវត្ត និងរៀនសូត្រតាម។ ទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែតម្លៃនៃទំនាក់ទំនងផ្ទាល់មាត់នៅតែមានសារៈសំខាន់ជានិច្ច។ ការចេះរាប់អានអ្នកជិតខាង និងការមានចិត្តសប្បុរស គឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលមិនអាចរលាយសាបសូន្យ។ ភាពកក់ក្តៅដែលកើតចេញពីការជួយគ្នា គឺជាថ្នាំទិព្វដែលអាចព្យាបាលរាល់វិបត្តិផ្លូវចិត្តទាំងឡាយបានយ៉ាងស័ក្តិសិទ្ធិ។ យើងគួរតែរួមគ្នាថែរក្សា និងស្ដារឡើងវិញនូវវប្បធម៌នៃការជួយគ្នា និងការចែករំលែកនៅក្នុងសង្គមសម័យថ្មីនេះ។ ទំនាក់ទំនងដ៏រឹងមាំនៅក្នុងគ្រួសារនីមួយៗ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គមជាតិទាំងមូលឱ្យរីកចម្រើន។ ការចេះផ្ដល់តម្លៃឱ្យគ្នា និងការគោរពសិទ្ធិគ្នាទៅវិញទៅមក នឹងធ្វើឱ្យពិភពលោកនេះកាន់តែមានសន្តិភាព និងសេចក្តីសុខ។ យើងម្នាក់ៗមានតួនាទីយ៉ាងសំខាន់ក្នុងការបន្តវេននូវគុណតម្លៃដ៏វិសេសវិសាលដែលបុព្វបុរសយើងបានសាងមក។ ស្នាមញញឹមរបស់អ្នកជិតខាង គឺជាកម្លាំងចិត្តដែលធ្វើឱ្យយើងមានថាមពលក្នុងការតស៊ូជាមួយជីវិតរស់នៅប្រចាំថ្ងៃ។ ការរស់នៅដោយមានសេចក្តីស្រឡាញ់ គឺជាសិល្បៈនៃការរស់នៅដ៏អស្ចារ្យបំផុតដែលមនុស្សគ្រប់គ្នាគួរតែស្វែងយល់។ ចិត្តដែលចេះជួយអ្នកដទៃ គឺជាចិត្តដែលស្អាតបរិសុទ្ធ និងនាំមកនូវមហាសំណាងដល់ជីវិតខ្លួនឯង និងគ្រួសារផងដែរ។ ភាពរួបរួមគ្នា គឺជាកម្លាំងដែលមិនអាចកាត់ថ្លៃបានក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយតទៅ។ យើងគួរតែចាប់ផ្ដើមពីការញញឹមដាក់អ្នកជិតខាង និងការសួរសុខទុក្ខគ្នាឱ្យបានញឹកញាប់ ដើម្បីបង្កើតភាពស្និទ្ធស្នាល។ ការកសាងទំនាក់ទំនងល្អនៅក្នុងភូមិ គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គមឱ្យមានភាពស៊ីវិល័យ។ រាល់ទង្វើល្អដែលយើងបានធ្វើចំពោះអ្នកដទៃ នឹងត្រលប់មករកយើងវិញក្នុងរូបភាពដែលយើងមិនធ្លាប់រំពឹងទុកឡើយ។ សរុបមកវិញ ការរក្សានូវចំណងមិត្តភាព និងសាមគ្គីភាពក្នុងសហគមន៍ គឺជាមរតកដ៏ថ្លៃថ្លាបំផុតសម្រាប់មនុស្សគ្រប់រូប។ ទោះបីជាទំនាក់ទំនងក្នុងភូមិពីសម័យមុនមានការប្រែប្រួលខ្លាំងនាពេលបច្ចុប្បន្ន ប៉ុន្តែការយល់ដឹងពីគុណតម្លៃនៃសាមគ្គីភាពនៅតែជាស្ពានចម្លងដ៏សំខាន់សម្រាប់ការរស់នៅ។ បច្ចុប្បន្ន ទំនាក់ទំនងក្នុងសង្កាត់បានប្រែប្រួលយ៉ាងខ្លាំងទៅតាមការវិវត្តនៃសង្គមសម័យថ្មី។ មនុស្សភាគច្រើនជ្រើសរើសការរស់នៅដោយមានភាពឯកជនខ្ពស់ និងមិនសូវចង់មានការរំខានពីអ្នកដទៃឡើយ។ ទ្វារផ្ទះនីមួយៗតែងតែត្រូវបានបិទជិតជានិច្ច ដើម្បីធានាបាននូវសុវត្ថិភាព និងសេចក្តីសុខក្នុងគ្រួសារ។ ទំនាក់ទំនងរវាងអ្នកជិតខាងហាក់មានភាពមិនសូវស្និទ្ធស្នាលដូចកាលពីសម័យមុនឡើយ។ របងថ្មខ្ពស់ៗត្រូវបានសាងសង់ឡើងដើម្បីខណ្ឌចែកព្រំប្រទល់ផ្ទះ និងបង្កើតជាតំបន់ផ្ទាល់ខ្លួនយ៉ាងជិតឈឹង។ ការរស់នៅតាមបែបផ្ទះល្វែង ឬបុរីធ្វើឱ្យមនុស្សម្នាក់ៗផ្តោតតែលើជីវិតក្នុងរង្វង់សមាជិកគ្រួសារខ្លួន។ ជារឿងធម្មតាដែលអ្នករស់នៅក្បែរគ្នាជាច្រើនឆ្នាំតែមិនដែលធ្លាប់បានសន្ទនាគ្នា ឬស្គាល់ឈ្មោះគ្នានោះទេ។ សម្ពាធនៃសេដ្ឋកិច្ចតម្រូវឱ្យមនុស្សម្នាក់ៗត្រូវមមាញឹកនឹងការងារតាំងពីព្រលឹមរហូតដល់យប់ជ្រៅ។ ការវិលត្រលប់មកដល់ផ្ទះវិញទាំងហត់នឿយធ្វើឱ្យពួកគេគ្មានកម្លាំងចិត្តនឹងចេញទៅរាប់អានអ្នកជិតខាងទេ។ ពេលវេលាសម្រាកនៅចុងសប្តាហ៍ត្រូវបានចំណាយទៅលើការដេកសម្រាក ឬការដើរកម្សាន្តនៅខាងក្រៅឆ្ងាយៗ។ បច្ចេកវិទ្យាទំនើបបានក្លាយជាឧបករណ៍ចម្បងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សទោះបីជានៅក្បែរគ្នាក៏ដោយ។ ការផ្ញើសារសួរសុខទុក្ខតាមរយៈបណ្តាញសង្គមបានជំនួសឱ្យការដើរទៅជួបសន្ទនាគ្នាដោយផ្ទាល់ដូចមុន។ ព័ត៌មានផ្សេងៗក្នុងសហគមន៍ត្រូវបានផ្សព្វផ្សាយតាមរយៈក្រុមឆាតនៅក្នុងកម្មវិធីតេឡេក្រាមយ៉ាងរហ័ស។ ការជជែកគ្នាលេងនៅក្រោមដើមឈើ ឬមុខផ្ទះនាពេលល្ងាចត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងក្នុងក្រុង។ មនុស្សជំនាន់ថ្មីហាក់មានអារម្មណ៍អៀនខ្មាស ឬមិនដឹងត្រូវចាប់ផ្ដើមនិយាយអ្វីជាមួយអ្នកនៅផ្ទះក្បែរខាង។ ការរស់នៅក្នុងខុនដូកាន់តែធ្វើឱ្យទំនាក់ទំនងរវាងមនុស្សកាន់តែមានគម្លាតឆ្ងាយពីគ្នាខ្លាំងឡើងៗ។ ប្រព័ន្ធសន្តិសុខនិងកាមេរ៉ាសុវត្ថិភាពត្រូវបានប្រើប្រាស់ជំនួសឱ្យការជួយមើលការខុសត្រូវពីអ្នកជិតខាង។ ភាពមិនទុកចិត្តគ្នាបានកើតឡើងដោយសារបញ្ហាសន្តិសុខសង្គមដែលធ្វើឱ្យមនុស្សម្នាក់ៗមានការប្រុងប្រយ័ត្ន។ សកម្មភាពចែករំលែកម្ហូបអាហារទៅវិញទៅមកហាក់ក្លាយជារឿងកម្រ និងមិនសូវឃើញមានដូចពីសម័យមុន។ មនុស្សម្នាក់ៗចង់ទិញអាហារទទួលទានដោយខ្លួនឯងជាជាងការរំខាន ឬទទួលយករបស់របរពីអ្នកដទៃ។ ក្មេងៗសម័យបច្ចុប្បន្នចំណាយពេលភាគច្រើនជាមួយទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនៅក្នុងបន្ទប់ផ្ទាល់ខ្លួន។ ល្បែងប្រជាប្រិយនិងការរត់លេងជុំគ្នា ត្រូវបានជំនួសដោយការលេងហ្គេមអនឡាញដែលមានភាពឯកោបំផុត។ ចំណងមិត្តភាពរវាងកុមារក្នុងភូមិមិនសូវមានភាពស្អិតរមួតដោយសារគ្មានឱកាសលេងកម្សាន្តជាមួយគ្នា។ ការគោរពចាស់ទុំក្នុងភូមិមានការថយចុះដោយសារក្មេងៗមិនសូវបានស្គាល់ ឬមានទំនាក់ទំនងជាមួយពួកគាត់។ សីលធម៌សង្គមហាក់មានការធ្លាក់ចុះនៅពេលដែលមនុស្សម្នាក់ៗគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ ការជួយគ្នាដោយមិនរំពឹងផលតបស្នងក្នុងកម្មវិធីបុណ្យទានត្រូវបានជំនួសដោយការជួលសេវាកម្មខាងក្រៅ។ ម្ចាស់ផ្ទះចូលចិត្តចំណាយប្រាក់ជួលអ្នករៀបចំកម្មវិធី ដើម្បីភាពងាយស្រួលនិងមិនចង់ជំពាក់គុណអ្នកជិតខាង។ ទំនាក់ទំនងខ្លះត្រូវបានបង្កើតឡើងត្រឹមតែដើម្បីផលប្រយោជន៍ក្នុងមុខជំនួញ ឬការងារតែប៉ុណ្ណោះ។ ភាពស្មោះត្រង់និងការរាប់អានគ្នាដោយទឹកចិត្តពិតប្រាកដហាក់កំពុងតែត្រូវបានសាបរលាបបន្តិចម្តងៗ។ ការជួបជុំគ្នាពិភាក្សារឿងរ៉ាវផ្សេងៗត្រូវបានប្តូរទៅធ្វើនៅតាមហាងកាហ្វេទំនើបៗដែលមានផាសុកភាព។ បរិយាកាសស្ងប់ស្ងាត់ក្នុងផ្ទះត្រូវបានឱ្យតម្លៃខ្ពស់ជាងភាពអ៊ូអរដែលកើតចេញពីការជួបជុំអ្នកជិតខាង។ ការរស់នៅបែបស៊ីវិល័យធ្វើឱ្យមនុស្សម្នាក់ៗចង់បានសេរីភាពពេញលេញដោយមិនមានការរំខានពីអ្នកដទៃ។ ទំនាស់បន្តិចបន្តួចរវាងអ្នកជិតខាងច្រើនតែឈានដល់ការប្រើប្រាស់ផ្លូវច្បាប់ជាជាងការសម្រុះសម្រួល។ ការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកមានកម្រិតទាបនៅពេលដែលម្នាក់ៗប្រកាន់យកចិត្តគំនិតតឹងតែងរៀងៗខ្លួន។ វត្តអារាមមិនសូវជាកន្លែងជួបជុំសម្រាប់យុវជនសម័យថ្មីដូចកាលពីជំនាន់មុនទៀតនោះឡើយ។ ពិធីបុណ្យតាមភូមិស្រុកមានភាពអ៊ូអរត្រឹមតែរយៈពេលខ្លី និងមិនសូវមានភាពស្អិតរមួតដូចមុនឡើយ។ ការផ្ញើកូនឱ្យអ្នកជិតខាងជួយមើលត្រូវបានជំនួសដោយការជួលមេដោះ ឬសាលាមត្តេយ្យឯកជន។ ជីវិតរស់នៅប្រចាំថ្ងៃហាក់មានភាពប្រកួតប្រជែងគ្នាច្រើនជាជាងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ការសម្ញែងសម្ភារៈនិយមបានបង្កើតជាគម្លាតរវាងអ្នកមាន និងអ្នកក្រនៅក្នុងសង្កាត់ជាមួយគ្នា។ ស្មារតីសាមគ្គីភាពក្នុងសហគមន៍ហាក់មានភាពរលុងដោយសារម្នាក់ៗមានគោលដៅជីវិតផ្សេងៗគ្នា។ ការជួយរំលែកទុក្ខលំបាកគ្នាត្រូវបានធ្វើឡើងត្រឹមតែជាមនោសញ្ចេតនាតាមរយៈការផ្ញើប្រាក់ចំណងដៃ។ ភាពរាក់ទាក់តាមរយៈស្នាមញញឹមត្រូវបានជំនួសដោយការអោនមុខមើលតែអេក្រង់ទូរស័ព្ទដៃជានិច្ច។ ទំនាក់ទំនងបែបឌីជីថលទោះបីជាលឿនតែហាក់គ្មានភាពកក់ក្តៅ និងជ្រាលជ្រៅដូចការជួបគ្នាផ្ទាល់ឡើយ។ ការរស់នៅតាមផ្ទះល្វែងជិតគ្នាជួនកាលស្គាល់តែមុខតែមិនដែលដឹងពីសុខទុក្ខអ្វីឡើយ។ យុវជនសម័យថ្មីហាក់ផ្តល់តម្លៃលើមិត្តភក្តិក្នុងបណ្តាញសង្គមជាងអ្នកដែលរស់នៅផ្ទះក្បែរខាងខ្លួន។ ការចូលរួមសកម្មភាពសង្គមក្នុងភូមិមានការថយចុះដោយសារម្នាក់ៗយល់ថា ជារឿងខាតបង់ពេលវេលា។ ភាពឯកោក្នុងសង្គមសម័យថ្មីបានក្លាយជាបញ្ហាមួយដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់មនុស្សជាច្រើន។ ការមិនសូវមានទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនធ្វើឱ្យមនុស្សម្នាក់ៗមានអារម្មណ៍ថា ឯកោទោះជានៅក្បែរគេ។ ការប្រាស្រ័យទាក់ទងគ្នាដោយសម្តីទន់ភ្លន់ត្រូវបានជំនួសដោយពាក្យសម្តីខ្លីៗ និងមានភាពប្រញាប់ប្រញាល់។ ស្មារតីម្ចាស់ការលើសហគមន៍រួមគ្នាហាក់មិនសូវរឹងមាំដូចកាលពីសម័យមុននោះទេ។ ការបោះចោលសម្រាម ឬការរក្សាបរិស្ថានជុំវិញផ្ទះច្រើនតែធ្វើឡើងដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដទៃ។ សន្តិសុខនៅក្នុងសហគមន៍ត្រូវបានផ្ញើលើប៉ូលីស ឬអ្នកយាមការពារជាជាងការជួយមើលគ្នាទៅវិញទៅមក។ ការយល់ឃើញថាជីវិតខ្លួនឯងជារឿងសំខាន់បំផុតបានធ្វើឱ្យមនុស្សម្នាក់ៗមិនសូវខ្វល់ពីទុក្ខធុរៈអ្នកដទៃឡើយ។ ភាពតានតឹងក្នុងជីវិតរស់នៅប្រចាំថ្ងៃធ្វើឱ្យមនុស្សងាយនឹងមានជម្លោះជាមួយអ្នកជិតខាងដោយរឿងតូចតាច។ ការប្រើប្រាស់សំឡេងខ្លាំងៗរំខានអ្នកដទៃបានក្លាយជាបញ្ហាចម្បងមួយនៅក្នុងការរស់នៅតាមសហគមន៍។ ទំនាក់ទំនងរវាងមនុស្សចាស់ និងក្មេងមានគម្លាតកាន់តែខ្លាំងដោយសារកង្វះការសន្ទនាគ្នា។ បទពិសោធន៍ជីវិតរបស់ចាស់ទុំមិនត្រូវបានផ្ទេរឱ្យក្មេងៗដូចមុនដោយសារគ្មានការជួបជុំជជែកលេង។ សកម្មភាពកម្សាន្តរួមគ្នាក្នុងភូមិហាក់ត្រូវបានជំនួសដោយការកម្សាន្តម្នាក់ឯងតាមរយៈអ៊ិនធឺណិត។ ភាពស្មោះត្រង់ក្នុងការរាប់អានគ្នាត្រូវបានជំនួសដោយការប្រុងប្រយ័ត្ន ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។ ការស្គាល់គ្នាបច្ចុប្បន្នច្រើនតែធ្វើឡើងត្រឹមតែតាមរយៈការឃើញមុខគ្នានៅលើដងផ្លូវ។ រាល់ការជួយគ្នាត្រូវបានគិតគូរជាតម្លៃលុយកាក់ ឬផលតបស្នងដែលត្រូវសងត្រលប់ទៅវិញនៅថ្ងៃក្រោយ។ សង្គមសម័យថ្មីហាក់កំពុងរុញច្រានមនុស្សឱ្យរស់នៅដាច់ដោយឡែកពីគ្នាទោះបីជានៅក្នុងតំបន់ជាមួយគ្នា។ ការប្រើប្រាស់បណ្តាញសង្គមដើម្បីរាយការណ៍បញ្ហាក្នុងភូមិមានប្រសិទ្ធភាពតែខ្វះមនោសញ្ចេតនា។ មនុស្សភាគច្រើនមានអារម្មណ៍ថា ការរស់នៅម្នាក់ឯងមានសេរីភាពជាងការមានទំនាក់ទំនងច្រើនជាមួយអ្នកដទៃ។ ការធ្វើបុណ្យតាមផ្ទះនីមួយៗមិនសូវមានអ្នកភូមិមកជួយច្រើនកុះករដូចកាលពីសម័យមុនទៀតនោះឡើយ។ ម្ចាស់ផ្ទះភាគច្រើនចូលចិត្តរៀបចំកម្មវិធីនៅតាមសណ្ឋាគារ ឬភោជនីយដ្ឋានដើម្បីភាពថ្លៃថ្នូរនិងឯកជន។ ទំនាក់ទំនងរវាងអ្នកជិតខាងហាក់មានដែនកំណត់យ៉ាងច្បាស់លាស់ដែលមិនអាចរំលោភបំពានបានឡើយ។ ភាពកក់ក្តៅក្នុងសហគមន៍ត្រូវបានជំនួសដោយភាពទំនើប និងការរស់នៅតាមបែបបច្ចឹមប្រទេស។ ការដាំដើមឈើឬផ្កាសម្រាប់លម្អមុខផ្ទះត្រូវបានធ្វើឡើង ដើម្បីតែសោភ័ណភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ព័ត៌មានដែលទទួលបានពីអ្នកជិតខាងច្រើនតែជារឿងអវិជ្ជមានជាជាងរឿងរ៉ាវដែលគួរឱ្យរីករាយ។ សីលធម៌នៃការចេះអត់ឱនឱ្យគ្នាហាក់កំពុងតែត្រូវបានសាបរលាបចេញពីចិត្តគំនិតរបស់មនុស្សសម័យថ្មី។ ការរស់នៅដោយមានរបៀបរៀបរយពេកធ្វើឱ្យមនុស្សម្នាក់ៗហាក់មានការរើសអើងចំពោះអ្នកជិតខាង។ ទំនាក់ទំនងដែលធ្លាប់តែមានភាពរស់រវើកត្រូវបានជំនួសដោយភាពស្ងប់ស្ងាត់យ៉ាងខ្លាំង។ ការចែករំលែកចំណេះដឹង ឬបទពិសោធន៍ការងាររវាងអ្នកជិតខាងមិនសូវត្រូវបានធ្វើឡើងដូចមុនឡើយ។ យុវជនសម័យថ្មីចូលចិត្តចំណាយពេលនៅតាមហាងអ៊ីនធឺណិតជាជាងការដើរលេងក្នុងសហគមន៍។ ភាពរឹងមាំនៃគ្រួសារនីមួយៗហាក់មានការចុះខ្សោយនៅពេលដែលគ្មានការជួយជ្រោមជ្រែងពីអ្នកជិតខាង។ ការរស់នៅដោយគ្មានទំនាក់ទំនងជាមួយអ្នកដទៃ ធ្វើឱ្យជីវិតហាក់មានភាពខ្វះចន្លោះនិងមិនពេញលេញ។ ស្មារតីជួយគ្នាដែលជាអត្តសញ្ញាណរបស់ខ្មែរកំពុងតែប្រឈមនឹងការបាត់បង់នៅក្នុងសង្គមសម័យទំនើប។ យើងគួរតែឆ្លុះបញ្ចាំងពីតម្លៃនៃទំនាក់ទំនងកាលពីមុន ដើម្បីយកមកកែសម្រួលការរស់នៅនាពេលបច្ចុប្បន្ន។ ការបង្កើតឱ្យមានកម្មវិធីជួបជុំគ្នាក្នុងសង្កាត់ឡើងវិញនឹងជួយឱ្យទំនាក់ទំនងរវាងមនុស្សកាន់តែល្អ។ ស្នាមញញឹមនិងការសួរសុខទុក្ខគ្នាដោយស្មោះត្រង់នៅតែជាថ្នាំទិព្វសម្រាប់កសាងសង្គមដ៏មានសុភមង្គល។ ភាពឯកជនគួរតែមានតុល្យភាពជាមួយនឹងការរាប់អានអ្នកដទៃ ដើម្បីឱ្យជីវិតមានន័យនិងកក់ក្តៅ។ ការចេះជួយគ្នាក្នុងគ្រាអាសន្ននៅតែជារឿងដែលមិនអាចខ្វះបានទោះបីជាសង្គមមានការរីកចម្រើនយ៉ាងណាក៏ដោយ។ យើងម្នាក់ៗគួរតែចាប់ផ្ដើមបើកចិត្តឱ្យទូលាយ ដើម្បីទទួលយកការរាប់អានពីមនុស្សដែលរស់នៅជុំវិញខ្លួន។ ការកសាងសហគមន៍ដ៏រឹងមាំផ្ដើមចេញពីការចេះឱ្យតម្លៃ និងការយោគយល់គ្នាពីផ្ទះមួយទៅផ្ទះមួយ។ ទោះជាបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចជំនួសនូវភាពកក់ក្តៅដែលកើតចេញពីការជួបគ្នាផ្ទាល់បានឡើយ។ ការចំណាយពេលត្រឹមតែប៉ុន្មាននាទីដើម្បីសន្ទនាជាមួយអ្នកជិតខាងអាចបង្កើតជាចំណងមិត្តភាពដ៏ល្អ។ ភាពជាបងប្អូនក្នុងភូមិ ឬសហគមន៍នឹងធ្វើឱ្យយើងមានអារម្មណ៍ថា មានសុវត្ថិភាពនិងមិននៅម្នាក់ឯងក្នុងគ្រាលំបាក។ យើងគួរតែរួមគ្នាថែរក្សាវប្បធម៌នៃការចែករំលែកទោះបីជាស្ថិតក្នុងសម័យកាលឌីជីថលយ៉ាងណាក៏ដោយ។ ការរស់នៅដោយមានសេចក្តីស្រឡាញ់ចំពោះអ្នកនៅជិតខាងនឹងធ្វើឱ្យភូមិឃុំយើងក្លាយជាកន្លែងគួរឱ្យចង់រស់នៅ។ សុខុមាលភាពរបស់សង្គមជាតិទាំងមូលអាស្រ័យលើភាពចុះសម្រុងគ្នារវាងបុគ្គលម្នាក់ៗនៅក្នុងសហគមន៍។ ការកាត់បន្ថយគម្លាតរវាងគ្នានឹងគ្នា គឺជាជំហានដំបូងនៃការកសាងពិភពលោកដ៏ស្រស់បំព្រងសម្រាប់គ្រប់គ្នា។ ទង្វើល្អតូចតាចដែលយើងធ្វើចំពោះអ្នកជិតខាងនាថ្ងៃនេះនឹងក្លាយជាគ្រាប់ពូជនៃសន្តិភាពនាថ្ងៃអនាគត។ ការយល់ចិត្តគ្នា គឺជាសោរមាសដែលចាក់បើកបេះដូងមនុស្សឱ្យចេះស្រឡាញ់ និងរាប់អានគ្នាដោយស្មោះសរ។ យើងត្រូវរៀនរស់នៅដោយមានភាពស៊ីវិល័យក្នុងចិត្តគំនិតជាជាងការផ្តោតតែលើសម្ភារៈខាងក្រៅតែប៉ុណ្ណោះ។ ការរួមរស់ជាមួយគ្នាដោយភាពសុខដុមរមនា គឺជាគោលដៅចម្បងដែលមនុស្សគ្រប់រូបគួរតែប្រាថ្នាចង់បាន។ ភាពស្អិតរមួតនៃទំនាក់ទំនងក្នុងភូមិ ឬសហគមន៍នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍន៍មាតុភូមិ។ ការផ្លាស់ប្តូរឥរិយាបថរស់នៅឱ្យមានភាពស្និទ្ធស្នាលឡើងវិញ គឺជាការលះបង់ដ៏មានតម្លៃសម្រាប់សង្គមជាតិ។ យើងម្នាក់ៗគឺជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំក្នុងភូមិ ឬសហគមន៍។ សរុបមកវិញ ការស្ដារឡើងវិញនូវមនោសញ្ចេតនា និងសាមគ្គីភាពក្នុងសហគមន៍ គឺជាកត្តាចាំបាច់សម្រាប់ជីវិតសម័យថ្មី។